នៅខេត្តកំពង់ចាម ការដាំដំណាំថ្នាំជក់មានប្រវត្តិយូរលង់ណាស់មកហើយ។ ហើយជាមុខរបរដ៏សំខាន់មួយសម្រាប់កសិករនៅតាមតំបន់ជាប់ដងទន្លេមេគង្គ។ ដីល្បាប់មានជីជាតិនៅទីនោះបានផ្ដល់អំណោយផលល្អសម្រាប់ការលូតលាស់របស់ដំណាំប្រភេទនេះ។ តំបន់ដាំដុះ លក្ខណៈពិសេសនៃការដាំថ្នាំជក់នៅកំពង់ចាម ភាគច្រើនគេឃើញមានការដាំដុះនៅតាមបណ្តាស្រុកដែលមានដីល្បាប់ល្អនៅក្បែរទន្លេ ដូចជាស្រុកក្រូចឆ្មារ និងស្រុកកោះសូទិនជាដើម។ ប្រភេទថ្នាំជក់ កសិករនៅទីនោះបានដាំដុះថ្នាំជក់ជាពីរប្រភេទធំៗគឺ ដូចជា ថ្នាំខ្មែរ ឬថ្នាំខ្លាំង គឺជាប្រភេទថ្នាំជក់ដែលគេដាំដុះយូរមកហើយ ហើយមិនចាំបាច់មានការចំហុយច្រើនដំណាក់កាលនោះទេ។ ថ្នាំកូតាប ឬថ្នាំខ្សោយ ថ្នាំប្រភេទនេះមានលក្ខណៈខុសគ្នាពីថ្នាំខ្មែរ ហើយវាទាមទារឱ្យមានការរៀបចំច្រើនដំណាក់កាលដូចជាការចំហុយមុននឹងយកទៅប្រើប្រាស់។ ថ្នាំប្រភេទនេះត្រូវបានគេដាំដុះច្រើនជាងគេសម្រាប់ផ្គត់ផ្គង់ទៅរោងចក្របារី។ បច្ចេកទេសដាំដុះ ជាទូទៅ កសិករចាប់ផ្ដើមបណ្តុះកូនថ្នាំជក់នៅចន្លោះខែតុលាដល់ខែវិច្ឆិកា ដែលជាពេលដែលទឹកចាប់ផ្ដើមស្រកហើយដីមានសភាពស្ងួតល្អ។ ហើយដំណាក់កាលដាំដុះរួមមាន ការរៀបចំថ្នាលកសិករលើករងដើម្បីធ្វើជាថ្នាលសាបព្រោះគ្រាប់ថ្នាំជក់។ ការថែទាំកូន ត្រូវស្រោចទឹកជាប្រចាំរាល់ព្រឹក និងល្ងាច។ ពេលខ្លះត្រូវគ្របថ្នាលដើម្បីការពារកូនថ្នាំកុំឱ្យខូចដោយសារទឹកភ្លៀង។ ការដាំ កូនថ្នាំជក់អាចដកយកទៅដាំបាននៅពេលដែលមានអាយុប្រហែល ៤៥ ថ្ងៃ។ ការបារម្ភចំពោះមុខរបរ កសិករដាំថ្នាំជក់មួយចំនួននៅខេត្តកំពង់ចាមបានសម្តែងការបារម្ភចំពោះច្បាប់ថ្មីៗទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចមានផលប៉ះពាល់ដល់មុខរបររបស់ពួកគាត់។ មួយវិញទៀតបើយើងក្រលេកមកមើល ដំណាក់កាល និងដំណើរការនៃការដាំថ្នាំជក់នៅខេត្តកំពង់ចាមវិញម្តង។ ហើយខាងក្រោមនេះគឺជាការរៀបរាប់ពីរបៀប ដំណាក់កាល និងដំណើរការនៃការដាំដំណាំថ្នាំជក់នៅខេត្តកំពង់ចាម។ ដំណាក់កាលទី ១ ការរៀបចំដី និងថ្នាលបណ្ដុះ រដូវកាលដាំដុះ កសិករចាប់ផ្ដើមដាំដុះដំណាំថ្នាំជក់នៅចន្លោះខែតុលា និងខែវិច្ឆិកា បន្ទាប់ពីទឹកទន្លេបានស្រកអស់។ ការជ្រើសរើសទីតាំង ជ្រើសរើសដីល្បាប់ដែលមានជីជាតិល្អនៅតាមដងទន្លេ។ ការរៀបចំដី ភ្ជួរាស់ដីឱ្យបានហ្មត់ចត់ ហើយលើករងសម្រាប់ធ្វើជាថ្នាលបណ្ដុះកូនថ្នាំជក់។ ថ្នាលនេះត្រូវមានទីតាំងនៅក្បែរប្រភពទឹកងាយស្រួលស្រោចស្រព។ ការបណ្ដុះកូន កសិករយកគ្រាប់ពូជថ្នាំជក់មកសាបព្រោះនៅលើថ្នាលដែលបានរៀបចំរួច។ ដំណាក់កាលទី ២ ការថែទាំកូនថ្នាំជក់ ការស្រោចស្រព ស្រោចទឹកថ្នាលជាប្រចាំពីរដងក្នុងមួយថ្ងៃ ដើម្បីរក្សាសំណើមដល់កូនដំណាំ។ ការការពារកូន នៅពេលមានភ្លៀងខ្លាំង កសិករត្រូវប្រើប្រាស់ប្លាស្ទិក ឬសម្បកឈើគ្របពីលើថ្នាលដើម្បីការពារកូនថ្នាំជក់កុំឱ្យខូច។ រយៈពេលបណ្ដុះ កូនថ្នាំជក់ត្រូវការពេលប្រហែល ៤៥ ថ្ងៃដើម្បីលូតលាស់គ្រប់គ្រាន់អាចយកទៅដាំបាន។ ដំណាក់កាលទី ៣ ការដាំ និងថែទាំកំឡុងពេលលូតលាស់ ការដាំកូន ដកកូនថ្នាំជក់ពីថ្នាលទៅដាំក្នុងរងធំដែលបានភ្ជួររាស់រួច ការដាំអាចធ្វើឡើងចាប់ពីខែធ្នូដល់ខែមករា។ ការដាក់ជី នៅពេលដែលថ្នាំជក់មានអាយុប្រហែល ២០ ថ្ងៃ គេចាប់ផ្ដើមដាក់ជីបំប៉នជាលើកដំបូង។ ការកាត់ចោលត្រួយ ដើម្បីឱ្យថ្នាំជក់លូតលាស់ល្អ និងមានគុណភាពស្លឹកល្អ កសិករត្រូវកាត់ចោលត្រួយរបស់វា។ ដំណាក់កាលទី ៤ ការប្រមូលផល និងកែច្នៃ ការប្រមូលផល នៅពេលថ្នាំជក់មានអាយុប្រហែល ៣ ខែ វាអាចចាប់ផ្ដើមបេះបាន។ ដំណាក់កាលនេះចាប់ផ្ដើមនៅចន្លោះខែមីនា និងខែមេសា។ ការបេះស្លឹកធ្វើឡើងជាបន្តបន្ទាប់ពីក្រោមទៅលើតាមដំណាក់កាលចាស់ទុំរបស់ស្លឹក។ ការកែច្នៃ ស្លឹកថ្នាំជក់ដែលបេះបានត្រូវយកទៅហាលឱ្យស្ងួតហ្មត់ល្អ ហើយខ្លះទៀតត្រូវយកទៅចំហុយមុននឹងវេចខ្ចប់សម្រាប់លក់។ ហើយវិធីសាស្ត្រកែច្នៃនេះអាស្រ័យលើប្រភេទថ្នាំជក់។ មួយវិញទៀតនៅខេត្តកំពង់ចាម ការនាំចេញនិងការលក់ដូរថ្នាំជក់នៅផ្សារក្នុងស្រុកមានលក្ខណៈពិសេសដូចជា កសិករនៅខេត្តកំពង់ចាមលក់ដុំស្លឹកថ្នាំជក់របស់ខ្លួនទៅឱ្យអ្នកប្រមូលទិញ ឈ្មួញកណ្ដាល ឬក្រុមហ៊ុនកែច្នៃថ្នាំជក់ផ្ទាល់តែម្ដង។ ក្រុមហ៊ុនល្បីៗមួយចំនួនដូចជា British American Tobacco និង Japan Tobacco International ក៏បានសហការទិញថ្នាំជក់ពីកសិករក្នុងស្រុកផងដែរ។ រីឯតម្លៃថ្នាំជក់អាចមានការប្រែប្រួលតាមប្រភេទ ថ្នាំខ្មែរ ឬថ្នាំកូតាប និងតាមគុណភាពស្លឹក។ ឧទាហរណ៍ ថ្នាំជក់ប្រភេទកូតាបដែលមានគុណភាពល្អអាចមានតម្លៃខ្ពស់ជាង។ ពេលខ្លះ កសិករបានត្អូញត្អែរពីការធ្លាក់ចុះតម្លៃនៅពេលដែលទីផ្សារមិនល្អ ឬការនាំចេញមានបញ្ហា។ ការលក់រាយ ក្រៅពីការលក់ដុំ ក៏មានការលក់ថ្នាំជក់កែច្នៃរួចជាបារីឬថ្នាំសន្លឹកនៅតាមទីផ្សារក្នុងស្រុកផងដែរ។ ទោះជាយ៉ាងណា អាជីវករនៅផ្សារក្នុងខេត្តកំពង់ចាម ក៏ដូចជាទូទាំងប្រទេសកម្ពុជា កំពុងត្រូវបានណែនាំឲ្យអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលថ្នាំជក់។ ដូចជាការដាក់តាំងលក់ ការបោះពុម្ពសារព្រមានលើកញ្ចប់ និងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ការនាំចេញថ្នាំជក់ពីកម្ពុជា ក៏ដូចពីខេត្តកំពង់ចាម មានការប្រែប្រួលតាមស្ថានភាពទីផ្សារអន្តរជាតិ។ ទីផ្សារសំខាន់ ប្រទេសវៀតណាមជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញថ្នាំជក់របស់កម្ពុជា ដោយមានបរិមាណនាំចេញស្ទើរតែ ១០០ភាំគរយនៃទិន្នផលសរុប។ ហើយកត្តាជះឥទ្ធិពល កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកូតាអនុគ្រោះពន្ធរវាងកម្ពុជា និងវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញ។ នៅពេលដែលកូតានេះអស់ ឬការនាំចេញមានបញ្ហា តម្លៃថ្នាំជក់ក្នុងស្រុកក៏អាចធ្លាក់ចុះផងដែរ។ ក្រៅពីវៀតណាម កម្ពុជាក៏ធ្លាប់បាននាំចេញទៅប្រទេសផ្សេងទៀតដូចជា ប៊ែលហ្ស៊ិក អាល្លឺម៉ង់ និងជប៉ុនជាដើម។ ហើយការប្រឈមមុខ ការធ្លាក់ចុះការដាំដុះ ផ្ទៃដីដាំដុះថ្នាំជក់នៅកម្ពុជាមានការថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរឹតបន្តឹងច្បាប់ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ អាជ្ញាធរនៅខេត្តកំពង់ចាមបាននិងកំពុងរៀបចំយុទ្ធនាការ ក្រុងគ្មានផ្សែងបារី ដែលអាចមានផលប៉ះពាល់ដល់ការដាំដុះ និងការធ្វើជំនួញថ្នាំជក់ក្នុងរយៈពេលវែង។ បើយើងងាកមកមើលដំណោះស្រាយគឺ ក្រសួងពាណិជ្ជកម្មបានជំរុញឲ្យកសិករនិងក្រុមហ៊ុនកែច្នៃផលិតផលថ្នាំជក់មានគុណភាពខ្ពស់ដើម្បីធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសទៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ អាជ្ញាធរខ្លះក៏បានលើកទឹកចិត្តឲ្យកសិករងាកមកដាំដំណាំផ្សេងៗជំនួសវិញផងដែរ។ មួយវិញទៀត ជាទូទៅ ប្រជាកសិករនៅខេត្តកំពង់ចាមចាប់ផ្ដើមដាំដុះដំណាំថ្នាំជក់នៅ រដូវប្រាំង។ ហើយដំណើរការនៃការដាំដុះនេះមានការបែងចែកជាដំណាក់កាលដូចខាងក្រោម។ ខែតុលា ដល់ ខែវិច្ឆិកា នេះជាពេលវេលាដែលកសិករចាប់ផ្ដើមបណ្ដុះកូនថ្នាំជក់នៅតាមថ្នាល។ ពួកគេរង់ចាំទឹកទន្លេមេគង្គស្រកអស់ ហើយដីល្បាប់ដែលមានជីជាតិក៏លេចចេញមក ដែលជាដីដ៏ល្អសម្រាប់ដំណាំនេះ។ ខែធ្នូ ដល់ ខែមករា បន្ទាប់ពីកូនថ្នាំជក់លូតលាស់គ្រប់គ្រាន់ហើយ កសិករនឹងដកវាទៅដាំនៅតាមរងធំៗ។ ខែមីនា ដល់ ខែមេសា គឺជាពេលវេលានៃការប្រមូលផលស្លឹកថ្នាំជក់។ ការបេះស្លឹកនឹងធ្វើឡើងជាបន្តបន្ទាប់រហូតដល់អស់ដើម។ ដោយសារតែដំណាំថ្នាំជក់ត្រូវការការស្រោចស្រពច្រើន កសិករតែងតែដាំនៅតំបន់ដែលនៅក្បែរដងទន្លេ ឬមានប្រភពទឹកងាយស្រួលដើម្បីធានាថាដំណាំរបស់ពួកគេទទួលបានទឹកគ្រប់គ្រាន់។ សរុបមក ការដាំថ្នាំជក់គឺជាមុខរបរមួយដែលផ្តល់ទិន្នផល និងចំណូលខ្ពស់សម្រាប់កសិករនៅតំបន់មួយចំនួននៃខេត្តកំពង់ចាម។ ទោះបីជាវាទាមទារការយកចិត្តទុកដាក់ និងបច្ចេកទេសថែទាំច្រើនក៏ដោយ។